បញ្ចសីល ឬ សីល ៥ និងព្រហ្មវិហារធម៌ ជាគន្លងធម៌នាំមកនូវសុខសន្តិភាពក្នុងជីវិតហើយជាគោលការណ៍ទាំងឡាយណាដែលបានរៀបរាប់ខាងលើ គឺជាគ្រឹះនៃព្រះពុទ្ធសាសនា ដែលជាផ្លូវនាំទៅរកសេចក្តីសុខ សុភមង្គល និងការរំដោះទុក្ខ។ គោលការណ៍ទាំងនេះត្រូវបានបែងចែកជាពីរផ្នែកធំៗ គឺ បញ្ចសីល ឬ សីល ៥ ដែលជាធម៌សម្រាប់រម្ងាប់កាយ វាចា និង ព្រហ្មវិហារធម៌ ៤ ដែលជាធម៌សម្រាប់អប់រំចិត្តឲ្យប្រកបដោយមេត្តាធម៌។ បញ្ចសីល ឬ សីល ៥ គឺជាគោលការណ៍សីលធម៌មូលដ្ឋានគ្រឹះចំនួនប្រាំយ៉ាងនៅក្នុងព្រះពុទ្ធសាសនា ដែលជាធម៌សម្រាប់ រម្ងាប់កាយ និងវាចា របស់ពុទ្ធបរិស័ទ។ គន្លឹះនៃ បញ្ចសីល គឺជាក្បួនច្បាប់សំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ដែលចង់រស់នៅប្រកបដោយសីលធម៌ និងសុភមង្គល។ ការរក្សាសីល ៥ ឲ្យបានបរិសុទ្ធ គឺជាការកសាងមូលដ្ឋានគ្រឹះនៃសេចក្តីសុខផ្ទាល់ខ្លួន និងការរួមចំណែកដល់សន្តិភាពសង្គម។ បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ មានន័យថា វៀរចាកការសម្លាប់សត្វ ឬការបៀតបៀនដល់ជីវិតអ្នកដទៃ។ ការមិនសម្លាប់ គឺដើម្បីបង្ហាញនូវការគោរពជីវិតទាំងអស់នៅលើផែនដី វាបានជួយឲ្យចិត្តមានសេចក្តីមេត្តាធម៌។ អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ មានន័យថា វៀរចាកការលួចទ្រព្យសម្បត្តិដែលម្ចាស់គេមិនបានឲ្យ។ ការលួច មិនមែនសំដៅតែលើការលួចរបស់របរដោយផ្ទាល់នោះទេ វាថែមទាំងរាប់បញ្ចូលទាំងទម្រង់នៃការប្រព្រឹត្តអំពើពុករលួយផ្សេងៗ ដែលជាការយករបស់ដែលមិនមែនជារបស់ខ្លួនដោយខុសច្បាប់ ឬខុសសីលធម៌ផងដែរ។ ការមិនលួច គឺដើម្បីរក្សាសុចរិតភាពក្នុងសង្គម ហើយវាជួយឲ្យយើងមានចិត្តស្មោះត្រង់។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ មានន័យថា មិនសេពគ្រឿងស្រវឹង និងគ្រឿងញៀនគ្រប់ប្រភេទ ដែលធ្វើឲ្យបាត់បង់ស្មារតី និងនាំទៅរកអំពើអាក្រក់ដទៃទៀត។ ការមិនផឹកស្រា ជួយឲ្យយើងមានសតិសម្បជញ្ញៈគ្រប់គ្រាន់ និងមានស្មារតីល្អ។ មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ មានន័យថាវៀរចាកការពោលពាក្យភូតកុហក ពាក្យញុះញង់ ពាក្យអាក្រក់ ឬពាក្យឥតប្រយោជន៍។ ការនិយាយការពិត មិនត្រឹមតែជួយឲ្យយើងទទួលបានការទុកចិត្តពីអ្នកដទៃប៉ុណ្ណោះទេ តែថែមទាំងនាំមកនូវសន្តិភាពផ្លូវចិត្តដល់ខ្លួនឯងទៀតផង។ កាមេសុមិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ មានន័យថា មិនប្រព្រឹត្តខុសក្នុងកាម ឬសេចក្តីស្នេហា គឺមិនមានទំនាក់ទំនងស្នេហាជាមួយអ្នកដែលមានម្ចាស់រួចហើយ ឬផិតក្បត់ប្តីប្រពន្ធ។ ការរក្សាសីលមិនត្រឹមតែជួយថែរក្សាគ្រួសារឲ្យមានសុភមង្គលប៉ុណ្ណោះទេ ថែមទាំងជួយរក្សាបាននូវសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួនទៀតផង។ រីឯព្រហ្មវិហារធម៌ គឺជាគុណធម៌ដ៏ឧត្តុង្គឧត្តម ដែលត្រូវមាននៅក្នុងចិត្តមនុស្សគ្រប់រូប ដើម្បីរស់នៅជាមួយគ្នាដោយសុខសន្តិភាព និងសេចក្តីស្រឡាញ់។ មេត្តា គឺជាសេចក្តីស្រឡាញ់ដែលប្រាថ្នាចង់ឲ្យអ្នកដទៃមានសេចក្តីសុខ ហើយការមានមេត្តានេះធ្វើឲ្យចិត្តត្រជាក់ និងមិនចង់បៀតបៀននរណាម្នាក់ឡើយ។ ករុណាគឺជាសេចក្តីអាណិតអាសូរដែលប្រាថ្នាចង់ឲ្យអ្នកដទៃរួចចាកផុតពីទុក្ខ ហើយនៅពេលយើងឃើញពួកគេរងទុក្ខ យើងតែងតែមានចិត្តចង់ជួយពួកគេ។ មុទិតា គឺជាសេចក្តីត្រេកអររីករាយនៅពេលឃើញអ្នកដទៃបានសុខ បានចម្រើន ដោយគ្មានចិត្តច្រណែននិន្ទាឡើយ។ ឧបេក្ខាគឺជាការតាំងចិត្តជាកណ្តាលទៅលើសត្វលោកតាមហេតុផលរបស់ពួកគេ ដែលជាការរលាស់ចិត្តចេញពីការជាប់ជំពាក់ ប៉ុន្តែមិនមែនជាការព្រងើយកន្តើយមិនខ្វល់ខ្វាយនោះឡើយ។ ធម៌ជាគន្លងទៅសុខនិព្វាន គឺជាការរក្សាបញ្ចសីល និងការអប់រំចិត្តដោយព្រហ្មវិហារធម៌ គឺជាផ្លូវដ៏ត្រឹមត្រូវសម្រាប់ឆ្ពោះទៅរកសេចក្តីសុខពិតប្រាកដ។ គោលការណ៍ទាំងនេះគឺជាគន្លងធម៌ដែលទៅសុខនិព្វាននិងនាំផ្លូវឱ្យយើងរួចផុតពីគ្រប់ទុក្ខលំបាកទាំងអស់។ សរុបមក ខ្លឹមសារនៃធម៌ទាំងអស់នេះ គឺផ្តោតទៅលើគោលការណ៍សាមញ្ញមួយ គឺអំពើល្អនាំសុភមង្គល អំពើអាក្រក់នាំទុក្ខ។ ការប្រព្រឹត្តអំពើល្អតាមរយៈការរក្សាសីល និងការអប់រំចិត្តដោយធម៌មេត្តា គឺជាមាគ៌ាដ៏ប្រសើរដែលនាំយើងឆ្ពោះទៅរកសេចក្តីសុខពិតប្រាកដ។ ការប្រព្រឹត្តអំពើល្អ និងការប្រតិបត្តិធម៌ គឺពិតជានាំមកនូវភាពសុខដុមរមនាទាំងផ្លូវកាយ ផ្លូវចិត្ត និងជាគ្រឹះដ៏រឹងមាំសម្រាប់ជីវិតប្រកបដោយសុភមង្គល។ ដូច្នេះ ការរៀនសូត្រ និងការអនុវត្តនូវធម៌ទាំងនេះ គឺជាគន្លឹះដ៏សំខាន់សម្រាប់ការកសាងជីវិតដ៏ល្អប្រសើរ ដោយហេតុថាការប្រព្រឹត្តអំពើអាក្រក់នឹងនាំមកនូវទុក្ខទោស វិប្បដិសារី និងភាពវឹកវរក្នុងជីវិត។